ភាពយន្តថៃបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យភាពយន្តខ្មែរ ទាំងផ្នែកប្រភេទសាច់រឿង និងបច្ចេកទេសផលិត ដែលជាការហូរចូលនៃភាពយន្តថៃមកកាន់ទីផ្សារកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំ។ ភាពយន្តខ្មែរជាច្រើនបានយកលំនាំតាមប្រធានបទ និងប្រភេទរឿងរបស់ថៃ ដូចជារឿង ខ្មោច ដែលមានលក្ខណៈបន្លាចលាយឡំនឹងកំប្លែង ឬរឿង កំប្លែងមនោសញ្ចេតនា ដែលមានសាច់រឿងធម្មតាៗ។ មិនត្រឹមតែប្រធានបទនោះទេ អ្នកដឹកនាំរឿងខ្មែរក៏បានទទួលឥទ្ធិពលលើ បច្ចេកទេសថត និងការកាត់ត ផងដែរ ដូចជាការប្រើប្រាស់មុំកាមេរ៉ា ការរៀបចំឈុតឆាក និងការប្រើប្រាស់ពណ៌ ដែលស្រដៀងនឹងភាពយន្តថៃ។ ភាពយន្តថៃបានកំណត់ស្តង់ដារខ្ពស់មួយសម្រាប់ គុណភាពផលិតកម្ម ដែលជំរុញឲ្យអ្នកផលិតភាពយន្តខ្មែរត្រូវតែបង្កើនសមត្ថភាពរបស់ខ្លួន។ ពួកគេបានព្យាយាមកែលម្អ គុណភាពរូបភាព និងសំឡេង ឲ្យកាន់តែច្បាស់ល្អ ស្របតាមបច្ចេកវិទ្យាទំនើប។ ក្រៅពីនេះ ការផ្សព្វផ្សាយរបស់ភាពយន្តថៃក៏បានជះឥទ្ធិពលដល់អ្នកផលិតខ្មែរឲ្យរៀបចំផែនការ ផ្សព្វផ្សាយ និងចែកចាយ ភាពយន្តរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុនផងដែរ។ ឥទ្ធិពលនេះបានធ្វើឲ្យភាពយន្តខ្មែរជំនាន់ថ្មីមានគុណភាពល្អជាងមុន និងកាន់តែមានលក្ខណៈអាជីព។ ភាពយន្តថៃទទួលបានការគាំទ្រ និងប្រជាប្រិយភាពច្រើនជាងភាពយន្តខ្មែរ ដោយសារកត្តាសំខាន់ៗជាច្រើន ដែលភាគច្រើនទាក់ទងនឹងភាពខុសគ្នានៃកម្រិតនៃការអភិវឌ្ឍឧស្សាហកម្មភាពយន្តរបស់ប្រទេសទាំងពីរ។ ឧស្សាហកម្មភាពយន្តថៃមាន ទុនវិនិយោគធំជាង ឧស្សាហកម្មភាពយន្តខ្មែរ។ ភាពយន្តថៃភាគច្រើនមានថវិកាច្រើនជាង ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់ បច្ចេកវិទ្យាទំនើប ក្រុមការងារដែលមានជំនាញខ្ពស់ និងទីតាំងថតល្អ។ នេះបានធ្វើឲ្យគុណភាពរូបភាព សំឡេង និងបច្ចេកទេសពិសេស របស់ភាពយន្តថៃមានស្តង់ដារខ្ពស់ និងទាក់ទាញជាង។ ពួកគេបានវិនិយោគលើការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ដូចជាការចេញ trailer គុណភាពខ្ពស់ ការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម។ ក្រៅពីនេះ ពួកគេមានរោងកុនច្រើន និងបណ្តាញចែកចាយអន្តរជាតិ ដែលធ្វើឲ្យភាពយន្តរបស់ពួកគេអាចទៅដល់ដៃអ្នកទស្សនាបានយ៉ាងងាយស្រួលទាំងក្នុង និងក្រៅប្រទេស។ ភាពយន្តថៃផលិត ប្រភេទរឿងចម្រុះ ដូចជា រឿងបែបកំប្លែង រន្ធត់ បែបមនោសញ្ចេតនា រឿងបែបស៊ើបអង្កេត និងរឿងបែបវិទ្យាសាស្ត្រ ដែលអាចបំពេញតម្រូវការរបស់អ្នកទស្សនាបានគ្រប់ស្រទាប់។ លើសពីនេះ ឧស្សាហកម្មភាពយន្តថៃមាន តារាសម្តែងល្បីៗ ដែលមានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រយ៉ាងច្រើន។ ការមានតារាល្បីៗទាំងនេះបានធានានូវចំនួនអ្នកទស្សនាមុនពេលភាពយន្តត្រូវបានចាក់បញ្ចាំងទៅទៀត ដែលជាចំណុចមួយដែលឧស្សាហកម្មភាពយន្តខ្មែរនៅមានកម្រិតនៅឡើយ។ ហើយការហូរចូលនៃភាពយន្តថៃបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យភាពយន្តខ្មែរ ទាំងផ្នែកទីផ្សារ សិល្បៈ និងភាពច្នៃប្រឌិត ដែលបង្កជាបញ្ហាប្រឈមផង និងជាឱកាសផង។ ដោយការប្រកួតប្រជែងពីភាពយន្តថៃបានបង្កជាផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ដោយសារភាពយន្តថៃមានគុណភាពខ្ពស់ និងដើមទុនធំជាង វាក៏អាចធ្វើឲ្យ ទីផ្សារភាពយន្តខ្មែរមានភាពចង្អៀត និងបាត់បង់ចំណែកទីផ្សារ។ អ្នកទស្សនាជាច្រើននាក់បានជ្រើសរើសមើលភាពយន្តថៃ ជាជាងភាពយន្តខ្មែរ ដោយសារពួកគេយល់ថាមានគុណភាពល្អជាង។ ទោះបីជាមានការប្រឈមមុខក៏ដោយ ឥទ្ធិពលរបស់ភាពយន្តថៃក៏បានដើរតួជាកត្តាជំរុញដ៏សំខាន់ឲ្យឧស្សាហកម្មភាពយន្តខ្មែរ ងើបឡើងវិញ និងកែលម្អខ្លួន។ ការប្រកួតប្រជែងបានបង្ខំឲ្យអ្នកផលិតភាពយន្តខ្មែរ បង្កើនស្តង់ដារ ផលិតកម្មរបស់ខ្លួន ទាំងការវិនិយោគលើបរិក្ខារថត ការរៀបចំផែនការមុនពេលថត និងការបណ្តុះបណ្តាលក្រុមការងារ។ វាក៏បានលើកទឹកចិត្តឲ្យអ្នកដឹកនាំរឿងខ្មែរព្យាយាមស្វែងរក សាច់រឿងដែលមានភាពប្លែក និងច្នៃប្រឌិត ដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅ និងប្រវត្តិសាស្ត្រខ្មែរពិតៗ ដើម្បីអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនាវិញផងដែរ។ ទន្ទឹមនឹងនេះបញ្ហាជម្លោះនយោបាយ ឬសង្គមរវាងប្រទេសកម្ពុជា និងថៃអាចបណ្តាលឲ្យមានការផ្លាស់ប្តូរមួយចំនួននៅក្នុងទស្សនៈរបស់ប្រជាជន ប៉ុន្តែឥទ្ធិពលនៃភាពយន្តថៃទៅលើភាពយន្តខ្មែរអាចជានឹង បន្តមានភាពរឹងមាំ ក្នុងរយៈពេលវែង។ នៅពេលមានបញ្ហាជម្លោះ កើតមាននូវចលនា ការធ្វើពហិការ លើផលិតផល ឬសិល្បៈវប្បធម៌ថៃ ក្នុងន័យបង្ហាញពី ស្មារតីជាតិនិយម។ ដោយនៅក្នុងរយៈពេលខ្លីនេះ ការចាក់បញ្ចាំង និងការគាំទ្រភាពយន្តថៃអាចនឹងមានការថយចុះបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ ចលនាទាំងនេះច្រើនតែមានលក្ខណៈ មិនស្ថិតស្ថេរ ដោយសារវាពឹងផ្អែកលើការប្រែប្រួលនៃព័ត៌មាន និងស្ថានការណ៍នយោបាយ។ ហេតុផលនៃការបន្តឥទ្ធិពលរយៈពេលវែងព្រោះវប្បធម៌ និងភាសា ដែលនេះជាកត្តាចម្បង។ អ្នកទស្សនាខ្មែរអាច យល់ពីខ្លឹមសាររឿង របៀបគិតរបស់តួអង្គ និងតម្លៃសង្គម ដែលបានបង្ហាញក្នុងភាពយន្តថៃបានយ៉ាងងាយស្រួល។ ឧទាហរណ៍ រឿងដែលនិយាយពីគ្រួសារ មិត្តភក្តិ ឬស្នេហាគឺមានលក្ខណៈស្រដៀងគ្នា ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ស្និទ្ធស្នាល។ ម្យ៉ាងគុណភាព និងតម្រូវការទីផ្សារ ដោយភាពជោគជ័យនៃភាពយន្តថៃគឺពឹងផ្អែកលើ គុណភាពផលិតកម្ម។ អ្នកទស្សនាភាគច្រើនចង់មើលភាពយន្តដែលមានគុណភាពខ្ពស់ ទាំងសាច់រឿង រូបភាព សំឡេង និងបច្ចេកទេស។ ការប្រកួតប្រជែងខាងគុណភាពនេះបានធ្វើឲ្យភាពយន្តថៃនៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកទស្សនា ទោះបីជាមានភាពតានតឹងផ្នែកនយោបាយក៏ដោយ។ នៅក្នុងនោះការធ្វើពហិការលើភាពយន្តថៃ និងការលើកស្ទួយភាពយន្តខ្មែរ គឺជាដំណោះស្រាយពីរយ៉ាងផ្សេងគ្នាដែលមនុស្សបានលើកឡើង ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលភាពយន្តថៃ។ ការធ្វើពហិការភាពយន្តថៃ គឺជាសកម្មភាពមួយដែលបានធ្វើឡើងក្នុងន័យបង្ហាញពី ស្មារតីជាតិនិយម និងជាការតវ៉ាប្រឆាំងនឹងប្រទេសថៃ។ តែទោះជាយ៉ាងណា ការធ្វើពហិការនេះមិនមែនជាដំណោះស្រាយយូរអង្វែង និងប្រកបដោយប្រសិទ្ធភាពនោះទេ។ នៅពេលដែលអ្នកទស្សនាឈប់មើលភាពយន្តថៃ ពួកគេអាចនឹងងាកទៅរកភាពយន្តបរទេសផ្សេងទៀតវិញដូចជា ភាពយន្តកូរ៉េ ចិន ឬលោកខាងលិច ដែលមានគុណភាពខ្ពស់ដូចគ្នា។ ដូច្នេះ ការធ្វើពហិការគឺគ្រាន់តែជា ការបញ្ចេញអារម្មណ៍ជាតិនិយម ហើយវាមិនបានជួយដោះស្រាយបញ្ហាគុណភាពនៃភាពយន្តខ្មែរផ្ទាល់នោះទេ។ ដំណោះស្រាយដែលមានប្រសិទ្ធភាព និងនិរន្តរភាពជាងនេះគឺ ការផ្តោតលើការកែលម្អ និងការគាំទ្រវិស័យភាពយន្តខ្មែរ ពីខាងក្នុងវិញ។ ដោយធ្វើការវិនិយោគលើបរិក្ខារទំនើប និងការបណ្តុះបណ្តាលក្រុមការងារប្រកបដោយវិជ្ជាជីវៈ នឹងធ្វើឲ្យភាពយន្តខ្មែរមានគុណភាពរូបភាព និងសំឡេងល្អដូចភាពយន្តបរទេស។ អ្នកផលិតភាពយន្តគួរតែផ្តោតលើការបង្កើតសាច់រឿងដែលមានលក្ខណៈប្លែក និងឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរពិតៗ ដើម្បីឲ្យអ្នកទស្សនាមានអារម្មណ៍ថាដូចរឿងរ៉ាវរបស់ខ្លួនដែលជួប។ ម្យ៉ាងទៀតការរៀបចំផែនការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពអាចជួយឲ្យភាពយន្តខ្មែរទៅដល់ដៃអ្នកទស្សនាបានកាន់តែច្រើន។ នៅពេលដែលភាពយន្តខ្មែរមានគុណភាពល្អ អ្នកទស្សនានឹងគាំទ្រដោយស្ម័គ្រចិត្ត ហើយការប្រកួតប្រជែងជាមួយភាពយន្តថៃនឹងមិនមែនជាបញ្ហាធំទៀតដែរ។